នៅក្នុងប្រទេសកម្ពុជា ការប្តូរភាសារវាងភាសាខ្មែរ និងអង់គ្លេសជាពិសេសក្នុងចំណោមយុវជន។ ក្នុងការជជែកតាមហ្វេសប៊ុក ឬតេលេក្រាម ភាសាទាំងពីរតែងតែត្រូវបានប្រើ។ វាជួយសម្រួលក្នុងការជជែកប្រចាំថ្ងៃ ជាពិសេសនៅក្នុងការសិក្សាដែលប្រើភាសាទាំងពីរ។ ពេលដែលសិស្សប្រើពាក្យអង់គ្លេសជំនួសពាក្យខ្មែរច្រើន សមត្ថភាពក្នុងការប្រើវេយ្យាករណ៍ឫនិយាយខ្មែរមានការធ្លាក់ចុះជាងមុន។ ការប្រើភាសាអង់គ្លេសជាច្រើននៅពេលពិភាក្សាធ្វើឱ្យសិស្សខ្លះស្តាប់មិនសូវយល់អត្ថន័យនិងមិនសុីសង្វាក់គ្នា។ នៅពេលដែលសិស្សនិយាយជាពីរភាសារួមគ្នា អ្នកដែលមិនចេះភាសាអង់គ្លេសអាចមិនយល់អត្ថន័យពេញលេញ។ ការផ្លាស់ប្តូរភាសាបានប៉ះពាល់ដល់សមត្ថភាពសរសេរភាសាខ្មែរដោយសារប្រើពាក្យបរទេសជាញឹកញាប់។ ការបញ្ចូលអង់គ្លេសក្នុងការសន្ទនាអាចបង្កជាប្រភពនៃការយល់ច្រឡំសម្រាប់សិស្សដែលមិនចេះអង់គ្លេស។ សិស្សដែលមិនទាន់មានមូលដ្ឋានភាសាខ្មែរខ្លាំង អាចមានសម្ថភាពខ្សោយជាងមុន។ ការផ្លាស់ប្ដូរវាងភាសាខ្មែរ និងអង់គ្លេសពិបាកដល់សិស្សនិស្សិតក្នុងការបង្កើនជំនាញភាសានិងការសម្របសម្រួលរបស់សង្គម។ ការប្រើភាសាបរទេសនៅសាលាទាំងស្រុងធ្វើឱ្យសិស្សមួយចំនួនដែលមិនចេះអង់គ្លេស មិនអាចយល់សន្ទនាបានទាំងស្រុង។ បាត់បង់សមត្ថភាពក្នុងការប្រើពាក្យខ្មែរដែលសព្វថ្ងៃត្រូវបានបំភ្លេច ដោយសារប្រើអង់គ្លេសជំនួសវិញ។ បង្កើនការលុបបំបាត់នូវអក្សរដែលជាអត្តសញ្ញាណវប្បធម៌ជាតិ បើសិនជាមានការពឹងផ្អែកលើភាសាបរទេសពេក។ ការប្រើប្រាស់ពាក្យអង់គ្លេសក្នុងប្រយោគភាសាខ្មែរដែលមិនសូវសមរម្យអាចបណ្តាលឱ្យមានការបាត់បង់សមត្ថភាពក្នុងការប្រើភាសាខ្មែរ។ ការប្រើប្រាស់ភាសាទាំងពីរលាយគ្នាដោយគ្មានការស្វែងយល់អំពីស្ថានភាពអាចបណ្តាលឱ្យមានការយល់ច្រឡំក្នុងការប្រាស្រ័យទំនាក់ទំនង។ ការផ្លាស់ប្ដូរភាសាដែលធ្វើឡើងដោយខ្វះការដឹកនាំអប់រំអាចបណ្តាលឲ្យបាត់បង់ស្តង់ដារភាសាខ្មែរ។ ភាពមិនជឿជាក់ខ្លួនឯងក្នុងការប្រើភាសាទាំងពីរធ្វើឲ្យសិស្សមិនហ៊ាននិយាយនៅមុខសាធារណៈ។ ការរើសភាសាបរទេសលាយទ្បំក្នុងការសន្ទនាបានក្លាយជាឧបសគ្គសម្រាប់អ្នកប្រើភាសាខ្មែរទាំងស្រុង។ ការផ្លាស់ប្ដូរភាសាច្រើនអាចបណ្តាលឲ្យកាត់បន្ថយសមត្ថភាពទំនាក់ទំនងជាភាសាខ្មែរផ្លូវការ។ ដើម្បីថែរក្សាភាសាខ្មែរ សិស្សនិស្សិតគួរតែដឹងពេលណាគួរប្ដូរភាសា និងពេលណាគួររក្សាភាសាខ្មែរ។